ម្ហូបមួយមុខទៀតដែលខ្មែរនិយមធ្វើបរិភោគនោះ គឺដង្កូវដួងដូងលីង។ ភាគច្រើន សត្វដង្កូវដួងដូងរស់នៅក្នុងឈើ ជាពិសេសគឺ ដើមដូង និងដើមត្នោត ព្រោះវាចូលចិត្តស៊ីពីខាងក្នុង ។ យ៉ាងណាមិញ បច្នុប្បន្ននេះ កសិករខ្មែរយើងជាច្រើនបានរៀនពីរបៀបចិញ្ចឹមដង្កូវដួងដូង ហើយគេអាចយកវាទៅបរិភោគ ឬ លក់ដូរផងដែរ។ អ្វីដែលពិសេសនោះ គេអាចបរិភោគដង្កូវនេះទាំងឆៅក៏បាន ដោយគ្រាន់តែជ្រលក់វាជាមួយនឹងទឹកត្រីម្ទេស។ គេក៏អាចយកដង្កូវដួងដូងទៅបំពង ដូចចង្រិតដែរ រីឯរសជាតិវិញឆ្ងាញ់ មិនចាញ់គ្នាប៉ុន្មានទេ។